ការអង្គុយលេងនៅមាត់ទន្លេចតុមុខពេលល្ងាច ជួយឱ្យអារម្មណ៍ស្រស់ថ្លាបន្ទាប់ពីសម្រាកពីការងារ។ មនុស្សជាច្រើនចូលចិត្តទៅហាត់ប្រាណ និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅតាមបណ្តោយមាត់ទន្លេ។ ការដើរកម្សាន្តនៅតាមសួនច្បារសាធារណៈ គឺជាជម្រើសដ៏ល្អសម្រាប់គ្រួសារនាចុងសប្តាហ៍។ តំបន់មាត់សមុទ្រក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ជាកន្លែងពេញនិយមសម្រាប់ការសម្រាកលំហែកាយ។ ការជិះទូកកម្សាន្តតាមដងទន្លេមេគង្គអនុញ្ញាតឱ្យយើងមើលឃើញទិដ្ឋភាពថ្ងៃលិចយ៉ាងស្អាត។ ទឹកធ្លាក់ធម្មជាតិនៅតាមបណ្តាខេត្តនានា គឺជាកន្លែងដែលមនុស្សចូលចិត្តទៅងូតទឹកលេងកម្សាន្ត។ ការអង្គុយញ៉ាំអាហារនៅលើរានហាលមាត់ទឹក ផ្តល់នូវបរិយាកាសត្រជាក់ត្រជុំ និងរំសាយទុក្ខ។ សួនច្បារមុខព្រះបរមរាជវាំង តែងតែមានមនុស្សម្នាទៅអង្គុយលេងយ៉ាងច្រើនកុះករនៅពេលយប់។ កោះដាច់គឺជាកន្លែងលំហែកាយដ៏ជិតមួយសម្រាប់អ្នកដែលចង់សម្រាកពីភាពអ៊ូអរក្នុងក្រុង។ ការដើរលេងតាមមាត់ឆ្នេរខ្សាច់សក្បុស ជួយឱ្យផ្លូវចិត្តមានភាពស្ងប់សុខ។ មនុស្សភាគច្រើនចូលចិត្តទៅមើលសត្វស្លាប និងធម្មជាតិនៅតាមតំបន់បឹងទន្លេសាប។ ការបោះតង់នៅតាមតំបន់ភ្នំ គឺជាសកម្មភាពថ្មីដែលកំពុងពេញនិយមសម្រាប់យុវវ័យ។ ខ្យល់ជំនោរពីមាត់សមុទ្រជួយឱ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងចិត្ត។ ការទស្សនាវាលស្រែពណ៌ខៀវខ្ចីនៅតាមជនបទ គឺជាវិធីសាស្ត្រមួយដើម្បីកាត់បន្ថយភាពតានតឹង។ តំបន់កែបជាកន្លែងលួងលោមចិត្តអ្នកទេសចរដោយសារភាពស្ងប់ស្ងាត់ និងអាហារសមុទ្រស្រស់ៗ។ ហាងកាហ្វេដែលមានការតុបតែងបែបធម្មជាតិ ក្លាយជាកន្លែងសម្រាកចិត្តសម្រាប់មនុស្សសម័យថ្មី។ ការអានសៀវភៅនៅក្នុងបណ្ណាល័យស្ងប់ស្ងាត់ ជួយឱ្យមានការផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។ មនុស្សជាច្រើនចូលចិត្តជួបជុំមិត្តភក្តិនៅតាមហាងកាហ្វេ ដើម្បីជជែកកម្សាន្តរំលាយការហត់នឿយ។ បរិយាកាសស្ងប់ស្ងាត់នៅក្នុងហាងតែ គឺជាកន្លែងដ៏ស័ក្តិសមសម្រាប់អ្នកដែលចង់នៅម្នាក់ឯង។ ការញ៉ាំកាហ្វេពេលព្រឹកព្រលឹម ជួយដាស់ស្មារតីឱ្យត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី។ ហាងកាហ្វេដែលមានសួនច្បារតូចៗ ផ្តល់នូវអារម្មណ៍ដូចជានៅផ្ទះខ្លួនឯង។ ការស្តាប់តន្ត្រីស្រាលៗក្នុងហាងកាហ្វេ ជួយឱ្យអារម្មណ៍ស្ងប់ និងមានភាពច្នៃប្រឌិត។ កន្លែងធ្វើការរួមគ្នា ក៏ផ្តល់នូវបរិយាកាសការងារបែបសម្រាកកាយផងដែរ។ ការញ៉ាំនំខេក និងភេសជ្ជៈផ្អែមៗ ជាវិធីមួយដែលមនុស្សប្រើដើម្បីលើកទឹកចិត្តខ្លួនឯង។ សៀវភៅ និងកាហ្វេ គឺជាមិត្តដ៏ល្អបំផុតសម្រាប់អ្នកដែលចង់សម្រាកពីបច្ចេកវិទ្យា។ វត្តអារាមគឺជាកន្លែងផ្តល់នូវភាពស្ងប់ស្ងាត់ខាងផ្លូវចិត្តសម្រាប់មនុស្សគ្រប់វ័យ។ ការទៅធ្វើបុណ្យ និងស្តាប់ធម៌ ជួយឱ្យចិត្តមានសន្តិភាព និងការលះបង់។ ស្ថាបត្យកម្មបុរាណនៅតាមវត្តអារាម ផ្តល់នូវការទស្សនាដ៏អស្ចារ្យ និងស្ងប់ស្ងាត់។ មនុស្សភាគច្រើនចូលចិត្តទៅអង្គុយសមាធិនៅក្រោមដើមពោធិ៍ក្នុងវត្ត។ ការធ្វើដំណើរទៅកាន់ប្រាសាទបុរាណ ជួយឱ្យយើងមានមោទនភាព និងអារម្មណ៍ស្ងប់ចិត្ត។ បរិយាកាសត្រជាក់នៅក្នុងវិហារ ជួយឱ្យអ្នកទៅកម្សាន្តមានអារម្មណ៍ស្រឡះក្នុងចិត្ត។ សំឡេងជួងវត្តនៅពេលល្ងាច បង្កើតបានជាបរិយាកាសដ៏មានសេចក្តីសុខ។ ការដើរមើលគំនូរបុរាណតាមជញ្ជាំងវត្ត គឺជាការកម្សាន្តបែបអប់រំចិត្ត។ ទីធ្លាវត្តដ៏ធំទូលាយ គឺជាកន្លែងសម្រាប់សម្រាកចិត្តពីភាពចលាចលខាងក្រៅ។ ការសូត្រធម៌រួមគ្នា ជួយបង្កើតថាមពលវិជ្ជមានដល់ផ្លូវចិត្ត។ ការទៅហែលទឹកនៅតាមអាងហែលទឹកសាធារណៈ ជួយឱ្យរាងកាយត្រជាក់ និងសម្រាកកាយ។ ការហាត់យូហ្គានៅតាមសួនច្បារ ជួយឱ្យរាងកាយ និងចិត្តមានភាពស៊ីចង្វាក់គ្នា។ មជ្ឈមណ្ឌលហាត់ប្រាណ គឺជាកន្លែងដែលមនុស្សទៅបញ្ចេញញើសដើម្បីកាត់បន្ថយស្ត្រេស។ ការទៅម៉ាស្សាបែបបុរាណ ជួយឱ្យសាច់ដុំដែលតានតឹងមានភាពធូរស្រាល។ ការស្ទីម និងសូណា គឺជាវិធីសាស្ត្រដ៏ពេញនិយមសម្រាប់ថែរក្សាសុខភាព និងសម្រាកចិត្ត។ ការជិះកង់ជុំវិញតំបន់អង្គរ ផ្តល់នូវបទពិសោធន៍កម្សាន្តដ៏អស្ចារ្យមិនអាចបំភ្លេចបាន។ កីឡាវាយសីតាមសួនច្បារ គឺជាសកម្មភាពកម្សាន្តដ៏រីករាយសម្រាប់មនុស្សទូទៅ។ ការរត់ប្រណាំងខ្នាតតូចតាមដងផ្លូវ ជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ និងមានសុខភាពល្អ។ ការទៅស្ប៉ាថែរក្សាសម្រស់ ជួយឱ្យមានអារម្មណ៍ថាត្រូវបានយកចិត្តទុកដាក់។ ការលេងកីឡាបាល់ទាត់ជាមួយមិត្តភក្តិ គឺជាការកម្សាន្តដ៏រំភើបនៅចុងសប្តាហ៍។ ការដើរមើលទំនិញនៅក្នុងផ្សារទំនើបដែលមានម៉ាស៊ីនត្រជាក់ ជួយឱ្យគេចផុតពីកម្តៅថ្ងៃ។ ទីផ្សាររាត្រីគឺជាកន្លែងដ៏រស់រវើកសម្រាប់ញ៉ាំអាហារ និងទិញរបស់របរប្រើប្រាស់។ ការមើលកុននៅរោងភាពយន្ត ផ្តល់នូវការកម្សាន្តអារម្មណ៍យ៉ាងពេញលេញ។ មជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារ គឺជាកន្លែងដែលឪពុកម្តាយនាំកូនទៅលេងដើម្បីសេចក្តីសុខ។ ការដើរមើលសិល្បៈនៅតាមវិចិត្រសាល ជួយឱ្យចិត្តមានភាពទន់ភ្លន់។ ផ្សារបុរាណៗផ្តល់នូវបរិយាកាសមមាញឹក ប៉ុន្តែមានភាពស្និទ្ធស្នាលបែបអ្នកស្រុក។ ការញ៉ាំអាហារតាមចិញ្ចើមថ្នល់ គឺជាបទពិសោធន៍កម្សាន្តដ៏សាមញ្ញ និងឆ្ងាញ់ពិសា។ តំបន់ដែលមានភ្លើងពណ៌ស្អាតៗនៅពេលយប់ ទាក់ទាញមនុស្សឱ្យទៅថតរូបលេង។ ការជិះរថយន្តក្រុងសាធារណៈមើលទិដ្ឋភាពក្រុង គឺជាការកម្សាន្តបែបសន្សំសំចៃ។ ទីលានសាធារណៈដែលមានការសម្តែងសិល្បៈ ជួយឱ្យមានភាពសប្បាយរីករាយជាសហគមន៍។ ការស្នាក់នៅតាមផ្ទះបែបសហគមន៍ ជួយឱ្យយើងស្គាល់ពីជីវភាពរស់នៅបែបធម្មជាតិ។ ការគេងលើអង្រឹងក្រោមដើមឈើ គឺជាវិធីសម្រាកដ៏សាមញ្ញបំផុតរបស់អ្នកស្រុក។ ការញ៉ាំផ្លែឈើស្រស់ៗនៅក្នុងចម្ការ ផ្តល់នូវរសជាតិផ្អែមឆ្ងាញ់ និងអារម្មណ៍ស្រស់ថ្លា។ បរិយាកាសស្ងប់ស្ងាត់នៅតាមជនបទ ជួយឱ្យខួរក្បាលបានសម្រាកពីការគិតច្រើន។ ការមើលហ្វូងគោដើរចូលក្រោលនៅពេលល្ងាច គឺជាទិដ្ឋភាពដ៏អស្ចារ្យនៃជនបទ។ ការដាំបាយដោយប្រើចង្ក្រានអុស ផ្តល់នូវក្លិនឈ្ងុយ និងអារម្មណ៍នឹកផ្ទះ។ ផ្ទះសំណាក់តូចៗនៅជិតជើងភ្នំ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកចង់បានសន្តិភាពក្នុងចិត្ត។ ការដើរលេងតាមភូមិអ្នកនេសាទ ជួយឱ្យយើងយល់ពីតម្លៃនៃភាពសាមញ្ញ។ ការជិះរទេះគោ ឬរទេះសេះ គឺជាការកម្សាន្តបែបប្រពៃណីដែលគួរឱ្យចាប់អារម្មណ៍។ ការងូតទឹកអណ្តូង ឬទឹកស្ទឹង ផ្តល់នូវភាពត្រជាក់ត្រជុំដល់រាងកាយ។ ការស្វែងរកកន្លែងស្ងប់ស្ងាត់សម្រាប់ខ្លួនឯង គឺជាការវិនិយោគលើសុខភាពផ្លូវចិត្ត។ គ្រប់ទីកន្លែងដែលមានធម្មជាតិ តែងតែផ្តល់នូវថាមពលវិជ្ជមានដល់មនុស្ស។ ការសម្រាកមិនមែនជាការខ្ជះខ្ជាយពេលវេលាទេ ប៉ុន្តែជាការបញ្ចូលថាមពលឡើងវិញ។ មនុស្សគ្រប់រូបត្រូវការកន្លែងសំណព្វចិត្តមួយ ដើម្បីបំភ្លេចនូវរឿងរ៉ាវស្មុគស្មាញ។ ភាពស្រស់ស្អាតនៃស្រុកខ្មែរ មាននៅគ្រប់ទីកន្លែងដែលយើងឈរជើង។ ការដើរកម្សាន្តក្នុងស្រុក ជួយគាំទ្រដល់សេដ្ឋកិច្ចសហគមន៍ និងទេសចរណ៍ជាតិ។ ស្នាមញញឹមរបស់អ្នកស្រុក គឺជាចំណែកមួយដែលធ្វើឱ្យការកម្សាន្តកាន់តែមានន័យ។ ការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់នៅកន្លែងស្អាតៗ គឺជាសេចក្តីសុខបំផុត។ បរិយាកាសដែលគ្មានផ្សែងពុល គឺជាអ្វីដែលគ្រប់គ្នាប្រាថ្នាចង់បាន។ សំឡេងបក្សីយំ និងទឹកហូរ ជាតន្ត្រីធម្មជាតិដែលជួយព្យាបាលចិត្ត។ ការថតរូបទុកជាអនុស្សាវរីយ៍ ជួយឱ្យយើងចងចាំនូវពេលវេលាដ៏រីករាយ។ មិនថាទីក្រុង ឬជនបទ ឱ្យតែចិត្តស្ងប់ កន្លែងនោះគឺជាឋានសួគ៌។ ការដើរលេងដោយមិនប្រើទូរស័ព្ទ ជួយឱ្យយើងមើលឃើញភាពស្អាតនៃពិភពលោកកាន់តែច្បាស់។ ការសម្រាកលំហែកាយទៀងទាត់ ជួយឱ្យការងារមានប្រសិទ្ធភាពជាងមុន។ សន្តិភាពតាមដងផ្លូវ និងធម្មជាតិ គឺជាទ្រព្យសម្បត្តិដ៏កាត់ថ្លៃមិនបានសម្រាប់អ្នកធ្វើដំណើរ។